នៅក្នុងប្រទេសកម្ពុជា ការប្រើពាក្យសម្ដីបង្ហាញពីការដឹងគុណគឺជាគុណតម្លៃដ៏សំខាន់មួយក្នុងការរស់នៅរបស់ប្រជាជនខ្មែរ។ វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាសាខ្មែរ ឋានៈក្នុងសង្គមខ្មែរ ព្រមទាំងគុណតម្លៃខាងវប្បធម៌។ វាក៏បង្ហាញពីការគោរព ការបន្ទាបខ្លួន និងការមានទៅមានមករបស់ប្រជាជនខ្មែរផងដែរ។ ជាទូទៅពាក្យសម្ដីដែលបង្ហាញពីការដឹងគុណមានដូចជា ពាក្យថាអរគុណ ឬអរគុណច្រើន។។ ពាក្យទាំងពីរនេះត្រូវបានប្រើយ៉ាងទូលំទូលាយ និងញឹកញាប់បំផុតក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ គេអាចប្រើពាក្យនេះជាមួយមិត្តភក្តិ គ្រួសារ សាច់ញាតិ អ្នកស្គាល់គ្នា ឬ មិនធ្លាប់ស្គាល់គ្នាក៏អាចប្រើបានដែរ។ ពាក្យអរគុណនេះជាការបង្ហាញអំពីអារម្មណ៍ដឹងគុណ និងការសម្ដែងការត្រេកអរទៅកាន់នរណាម្នាក់។ ពេលខ្លះ គេក៏ប្រើពាក្យថា សូមអរគុណ ប៉ុន្តែច្រើនតែនៅពេលមានកម្មវិធីផ្លូវការណាមួយតែប៉ុណ្ណោះ។ ប្រជាជនខ្មែរកម្រនិយាយពាក្យអរគុណតែនឹងមាត់ណាស់ គឺតែងតែមានអមនូវការសំពះមកជាមួយគ្នាដែរ។ ឬជួនកាលមានការឱនលំទោនផងដែរ អាស្រ័យទៅលើឋានៈរបស់បុគ្គលម្ខាងទៀត។ បើគិតពីស្ថានភាពរស់នៅប្រចាំថ្ងៃវិញ ជួនកាលភ្ញៀវ ឬ អ្នកលក់និយាយទៅកាន់គ្នាថា អរគុណច្រើន ជូនពរឱ្យលក់ដាច់ ឬ ថ្ងៃក្រោយជួយមកទិញទៀត។ នៅសាលារៀន សិស្សៗនិយាយទៅកាន់គ្រូរបស់ពួកគេថា សូមអរគុណ ដើម្បីបង្ហាញថាពួកគេឃើញពីការខិតខំប្រឹងប្រែងបង្រៀនរបស់គ្រូ។ ក្មេងៗនៅក្នុងគ្រួសារនិយាយពាក្យថាអរគុណទៅកាន់មនុស្សធំ ពេលដែលគេបានជួយអ្វីមួយ។ ឬ ពេលខ្លះទៀតយើងនិយាយថា អរគុណសម្រាប់អ្វីមួយ ដូចជាអរគុណសម្រាប់ម្ហូបនេះ ឬ អរគុណសម្រាប់ទឹកចិត្តជាដើម។ ពេលខ្លះទៀត គេក៏ប្រើឃ្លាថា អរគុណដែលជួយខ្ញុំ អរគុណដែលបង្រៀនខ្ញុំ ឬ អរគុណដែលប្រាប់ខ្ញុំ។ ឃ្លាថា ខ្ញុំពិតជាអរគុណខ្លាំងណាស់ បង្ហាញពីជម្រៅដ៏ជ្រាលជ្រៅនៃការដឹងគុណ។ ក្រៅពីពាក្យថាអរគុណ គេក៏ប្រើឃ្លាថា សូមព្រះប្រទានពរ ឬ សូមជូនពរឱ្យមានសុខភាពល្អដែរ។ ពេលខ្លះដើម្បីសង្កត់ន័យឱ្យកាន់តែជ្រាលជ្រៅ គេនិយាយថា ខ្ញុំពិតជាកោតសរសើរ និងអរគុណអ្នកខ្លាំងណាស់។ មនុស្សខ្លះក៏និយាយថា "ពាក្យអរគុណមួយម៉ាត់ប្រហែលមិនទាន់គ្រប់គ្រាន់ទេ" ឃ្លានេះបង្ហាញពីទំហំដ៏ធំធេងនៃការដឹងគុណដែលបុគ្គលម្នាក់ចង់បង្ហាញទៅកាន់ម្ខាងទៀត។ ឃ្លាថា "សូមថ្លែងអំណរគុណ" ក៏ត្រូវបានគេប្រើដែរ ប៉ុន្តែច្រើនតែក្នុងពេលផ្លូវការច្រើនជាង។ សរុបមកពាក្យគោលដែលប្រជាជនខ្មែរប្រើដើម្បីបង្ហាញពីការដឹងគុណ គឺពាក្យថា អរគុណ។ ប៉ុន្តែគេអាចបម្លែង និងបន្ថែមពាក្យផ្សេងទៀតទៅក្នុងនោះ ដើម្បីបញ្ជាក់ ឬ សង្កត់ន័យ ក៏ដូចជាតម្រូវឱ្យត្រូវស្ថានភាព និង កាលៈទេសៈផងដែរ។